សិល្បៈនៃការផលិតភាពយន្តខ្នាតខ្លីតាមរយៈទូរស័ព្ទដៃកំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់យុវជនកម្ពុជានាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យាទំនើបបានប្រែក្លាយឧបករណ៍តូចមួយនៅក្នុងប្រអប់ដៃឱ្យទៅជាកាមេរ៉ាអាជីពដែលអាចផលិតស្នាដៃយ៉ាងអស្ចារ្យ។ ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃផលិតកម្មគឺជាជំហានដំបូងដ៏សំខាន់បំផុតសម្រាប់អ្នកដែលចង់ក្លាយជាផលិតករវ័យក្មេង។ ភាពច្នៃប្រឌិតមិនមែនស្ថិតនៅលើតម្លៃនៃឧបករណ៍ដែលអ្នកប្រើប្រាស់នោះទេ ប៉ុន្តែស្ថិតនៅលើគំនិតច្នៃប្រឌិត និង បច្ចេកទេស។ អត្ថបទនេះនឹងបង្ហាញពីរបៀបនៃការរៀបចំគម្រោងថតរូបភាពឱ្យមានគុណភាពខ្ពស់ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ដំណាក់កាលដំបូងបំផុតគឺរៀបចំសាច់រឿងឱ្យមានសណ្ដាប់ធ្នាប់ដើម្បីងាយស្រួលក្នុងការផ្ដិតយករូបភាពឱ្យត្រូវតាមតម្រូវការ។ អ្នកនិពន្ធត្រូវកំណត់ឱ្យច្បាស់នូវសាច់រឿងដែលចង់បង្ហាញដើម្បីឱ្យអ្នកទស្សនាមានអារម្មណ៍ជក់ចិត្តដិតអារម្មណ៍តាមសាច់រឿង។ សរសេរអត្ថបទសន្ទនាត្រូវតែមានភាពខ្លីខ្លឹមខ្លាំង និង មានអត្ថន័យជ្រាលជ្រៅទៅតាមបរិបទនៃសង្គមខ្មែរយើង។ គូសប្លង់ព្រាងនៅលើក្រដាសជួយឱ្យផលិតករដឹងមុននូវរូបភាពដែលត្រូវថតតាមលំដាប់លំដោយនៃសាច់រឿងនីមួយៗ។ ចំណុចចាប់ផ្ដើមនៃភាពយន្តត្រូវតែអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមើលបានភ្លាមៗតាំងពីនាទីដំបូងនៃការផ្សាយ។ រៀបចំគ្រោងឆ្អឹងនៃសាច់រឿងឱ្យមានតុល្យភាពរវាងសកម្មភាពតួអង្គ និង ទីតាំងជុំវិញដែលត្រូវថតជាក់ស្ដែង។ តួអង្គនីមួយៗត្រូវមានលក្ខណៈសម្បត្តិខុសប្លែកពីគ្នាដើម្បីបង្កើតឱ្យមានភាពទាក់ទាញខ្លាំងក្នុងក្រសែភ្នែកមហាជន។ សរសេរអត្ថបទនិទានរឿងដែលបង្កប់នូវទស្សនវិជ្ជាជីវិតជួយឱ្យភាពយន្តរបស់អ្នកមានតម្លៃកាន់តែខ្ពស់លើសពីការមើល។ ការប្រើរូបភាពព្រាងជួយឱ្យក្រុមការងារទាំងមូលយល់ឃើញពីទស្សនវិស័យតែមួយដោយមិនមានការភ័ន្តច្រឡំឡើយ។ រៀបចំពេលវេលាថតឱ្យបានច្បាស់លាស់នឹងជួយសន្សំសំចៃថវិកាដែលត្រូវចំណាយលើការជួលសម្ភារៈផ្សេងៗ។ ជ្រើសរើសទីតាំងដែលសម្បូរទៅដោយទេសភាពធម្មជាតិស្រស់បំព្រងដើម្បីបង្កើនសោភ័ណភាពនៃសាច់រឿងឱ្យកាន់តែប្រសើរ។ ការរៀបចំសម្លៀកបំពាក់តួអង្គឱ្យត្រូវតាមសម័យកាលនៃសាច់រឿងគឺជាចំណុចដែលផលិតករត្រូវយកចិត្តទុកដាក់បំផុត។ រៀបចំគ្រឿងតុបតែងក្នុងប្លង់ឱ្យមានសភាពដូចជីវិតពិតជួយឱ្យអ្នកទស្សនាមានអារម្មណ៍ថានៅក្នុងហេតុការណ៍នោះ។ ការគ្រប់គ្រងអារម្មណ៍តួអង្គឱ្យមានភាពស៊ីសង្វាក់ជាមួយសាច់រឿងគឺជាកិច្ចការដែលទាមទារភាពអត់ធ្មត់ខ្ពស់បំផុត។ ការកំណត់ពេលវេលានៃសាច់រឿងឱ្យមានភាពខ្លីតែមានខ្លឹមសារគ្រប់គ្រាន់គឺជាសិល្បៈនៃការនិទានរឿងដ៏ឈ្លាសវៃ។ បច្ចេកទេសនៃការប្រើប្រាស់មុំកាមេរ៉ាខុសៗគ្នាអាចជួយផ្លាស់ប្តូរអារម្មណ៍របស់អ្នកទស្សនាឱ្យកាន់តែមានភាពរំជើបរំជួល។ យល់ដឹងពីការគ្រប់គ្រងពន្លឺគឺជាកត្តាកំណត់ថាតើវីដេអូរបស់អ្នកមើលទៅមានភាពប្រណីតកម្រិតណា។ ពន្លឺព្រះអាទិត្យគឺជាប្រភពពន្លឺដ៏ល្អបំផុតដែលផលិតករគួរតែចេះទាញយកប្រយោជន៍មកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ថតនៅជិតបង្អួចជួយឱ្យទទួលបានពន្លឺទន់ភ្លន់ដែលធ្វើឱ្យស្បែករបស់តួអង្គមើលទៅស្រស់ស្អាតតាមបែបធម្មជាតិ។ ចៀសវាងថតបញ្ច្រាសពន្លឺគឺជាគោលការណ៍គ្រឹះដែលអ្នកថតរូបគ្រប់រូបត្រូវតែចងចាំជានិច្ចក្នុងចិត្ត។ ប្រើប្រាស់មុខងារខ្សែបន្ទាត់នៅលើអេក្រង់ទូរស័ព្ទជួយឱ្យរៀបចំប្លង់មានតុល្យភាព និង មើលទៅមានរបៀបរៀបរយ។ ដាក់តួអង្គនៅចំណុចប្រសព្វនៃខ្សែបន្ទាត់គឺជាបច្ចេកទេសដែលជួយឱ្យរូបភាពមើលទៅមានភាពទាក់ទាញខ្លាំង។ ចាក់សោរចំណុចច្បាស់នៅលើអេក្រង់ជួយឱ្យពន្លឺ និង ភាពច្បាស់នៃរូបភាពមិនមានប្រែប្រួលពេលកំពុងថត។ យល់ដឹងអំពីតុល្យភាពពណ៌សជួយឱ្យរូបភាពដែលថតចេញមកមានពណ៌ធម្មជាតិមិនមានសភាពប្លែកខុសពីការពិត។ ប្រើប្រាស់ស្រមោលដើម្បីបង្កើនភាពអាថ៌កំបាំងនៅក្នុងសាច់រឿងគឺជាសិល្បៈនៃការរៀបចំពន្លឺដ៏មានប្រសិទ្ធភាព។ រៀបចំកញ្ចក់ចាំងពន្លឺដើម្បីជួយបង្កើនពន្លឺលើផ្ទៃមុខតួអង្គនៅពេលថតនៅកន្លែងដែលមានពន្លឺខ្សោយពេក។ ការប្រើប្រាស់ពន្លឺពណ៌ផ្សេងៗអាចជួយបង្ហាញពីបរិយាកាសខុសៗគ្នានៃសាច់រឿងទៅតាមអារម្មណ៍តួអង្គ។ ថតរូបភាពក្នុងកម្រិតច្បាស់ខ្ពស់បំផុតដែលទូរស័ព្ទអាចធ្វើបានជួយឱ្យរូបភាពមើលទៅមានភាពរលោងស្រស់ស្អាត។ គ្រប់គ្រងល្បឿននៃកាមេរ៉ាជួយឱ្យអ្នកអាចថតរូបភាពដែលមានចលនាបានយ៉ាងច្បាស់ល្អឥតខ្ចោះ។ ប្រើប្រាស់មុំកាមេរ៉ាពីលើចុះក្រោមដើម្បីបង្ហាញពីភាពតូចតាចនៃតួអង្គនៅចំពោះមុខឧបសគ្គធំៗ។ ផ្លាស់ប្តូរមុំកាមេរ៉ាពីក្រោមឡើងលើជួយបង្កើនអំណាច និង ភាពអង់អាចក្លាហានរបស់តួអង្គនៅក្នុងភាពយន្ត។ ថតប្លង់កៀកជួយឱ្យអ្នកទស្សនាអាចមើលឃើញពីការប្រែប្រួលនៃទឹកមុខ និង កែវភ្នែករបស់តួសម្ដែង។ រៀបចំផ្ទៃខាងក្រោយឱ្យមានភាពព្រិលជួយឱ្យតួអង្គកាន់តែលេចធ្លោខ្លាំងឡើងនៅក្នុងក្រសែភ្នែកអ្នកមើល។ បច្ចេកទេសថតតាមចន្លោះវត្ថុផ្សេងៗជួយបង្កើនជម្រៅនៃរូបភាពឱ្យមើលទៅមានភាពស៊ីជម្រៅ និង ទាក់ទាញ។ ការយល់ដឹងពីសិល្បៈនៃពណ៌ជួយឱ្យអ្នកអាចជ្រើសរើសទីតាំងថតដែលសក្តិសមបំផុតជាមួយសម្លៀកបំពាក់។ គុណភាពនៃសំឡេងគឺជាព្រលឹងនៃភាពយន្តដែលអ្នកផលិតមិនគួរមើលរំលងជាដាច់ខាតទោះក្នុងកម្រិតណាក៏ដោយ។ ទស្សនិកជនអាចនឹងមានការធុញទ្រាន់ភ្លាមៗប្រសិនបើសំឡេងនៅក្នុងវីដេអូមានភាពរំខានខ្លាំងពេក។ ប្រើប្រាស់មីក្រូហ្វូនជំនួយដែលដោតជាប់នឹងអាវជួយឱ្យសំឡេងសន្ទនាមានភាពច្បាស់ល្អ និង ពីរោះស្ដាប់។ ស្វែងរកទីតាំងថតដែលស្ងប់ស្ងាត់គឺជាកត្តាចាំបាច់ដើម្បីចៀសវាងសំឡេងយានយន្ត ឬ សំឡេងខ្យល់បក់។ ថតសំឡេងដាច់ដោយឡែកពីគ្នាអាចជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការកែសម្រួលនៅពេលក្រោយ។ ប្រើប្រាស់សំឡេងសិប្បនិម្មិត ដើម្បីបន្ថែមបរិយាកាសក្នុងរឿងជួយឱ្យភាពយន្តកាន់តែមានភាពជក់ចិត្ត។ តន្ត្រីប្រកបដោយអត្ថន័យ និង ត្រូវតាមសាច់រឿងនឹងជួយរុញច្រានអារម្មណ៍របស់អ្នកទស្សនាឱ្យកាន់តែខ្លាំង។ សំឡេងជើងដើរ ឬ សំឡេងធម្មជាតិផ្សេងៗជួយឱ្យវីដេអូមើលទៅមានភាពពិតប្រាកដដូចនៅក្នុងជីវិតរស់នៅ។ ផលិតករត្រូវត្រួតពិនិត្យសំឡេងឡើងវិញភ្លាមៗបន្ទាប់ពីថតចប់ដើម្បីប្រាកដថាគ្មានកំហុសបច្ចេកទេសកើតឡើង។ ជ្រើសរើសបទភ្លេងដែលមិនជាប់កម្មសិទ្ធិរបស់អ្នកនិពន្ធគឺជាការគោរពដល់ច្បាប់ និងដល់កម្លាំងញើសឈាមរបស់អ្នកដទៃ។ រៀបចំកម្រិតសំឡេងឱ្យមានតុល្យភាពជួយឱ្យសំឡេងនិយាយមិនត្រូវបានលុបបាត់ដោយសារតន្ត្រីផ្ទៃក្រោយ។ ការប្រើប្រាស់សម្ភារៈទប់ខ្យល់សម្រាប់មីក្រូហ្វូនជួយឱ្យសំឡេងនៅខាងក្រៅផ្ទះមានភាពច្បាស់ល្អឥតខ្ចោះ។ ថតសម្លេងសន្ទនាឡើងវិញនៅក្នុងបន្ទប់ស្ងាត់ប្រសិនបើសំឡេងនៅកន្លែងថតមានការរំខានខ្លាំងពេក។ ជ្រើសរើសប្រភេទសំឡេងដែលត្រូវនឹងចរិតលក្ខណៈតួអង្គជួយឱ្យភាពយន្តកាន់តែមានភាពរស់រវើក។ ការប្រើប្រាស់សំឡេងស្ងប់ស្ងាត់នៅចំណុចខ្លះនៃសាច់រឿងអាចជួយបង្កើនភាពតានតឹងដល់អ្នកទស្សនា។ រៀបចំការផ្ដិតយកសំឡេងពីទិសដៅផ្សេងៗគ្នាជួយឱ្យអ្នកមានជម្រើសច្រើនក្នុងដំណាក់កាលកាត់ត។ ប្រើប្រាស់កាសត្រចៀកដើម្បីត្រួតពិនិត្យគុណភាពសំឡេងឱ្យបានដិតដល់បំផុតនៅពេលកំពុងថត។ ការយល់ដឹងពីចម្ងាយរវាងតួអង្គ និង មីក្រូហ្វូនជួយឱ្យកម្រិតសំឡេងមានភាពស្មើគ្នាជានិច្ច។ ជ្រើសរើសកម្មវិធីកត់ត្រាសំឡេងដែលមានគុណភាពខ្ពស់ជួយឱ្យឯកសារសំឡេងមានភាពងាយស្រួលក្នុងការកែច្នៃ។ សំឡេងគឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការបញ្ជូនអារម្មណ៍ទៅកាន់បេះដូងរបស់មនុស្សគ្រប់គ្នា។ ស្ថេរភាពនៃរូបភាពគឺជាចំណុចសំខាន់ដែលធ្វើឱ្យវីដេអូមើលទៅមានវិជ្ជាជីវៈ និង មិនមានភាពរញ៉េរញ៉ៃ។ ប្រើប្រាស់ឧបករណ៍ទប់លំនឹងជួយឱ្យរាល់ចលនារបស់កាមេរ៉ាមានភាពរលូនល្អដូចថតក្នុងស្ទូឌីយោ។ ប្រសិនបើអ្នកគ្មានថវិកាទិញឧបករណ៍ទេ អ្នកអាចប្រើដៃទាំងពីរដើម្បីកាន់ទូរស័ព្ទឱ្យណែនល្អ។ បច្ចេកទេសដើរយឺតៗដូចសត្វឆ្មាជួយកាត់បន្ថយរំញ័រនៃរូបភាពបានយ៉ាងច្រើននៅពេលកំពុងថត។ ប្រើប្រាស់ជើងទម្រទូរស័ព្ទជួយឱ្យអ្នកទទួលបានប្លង់ដែលនឹងថ្កល់ និង មានភាពច្បាស់ល្អឥតខ្ចោះ។ ជ្រើសរើសប្រភេទឧបករណ៍ទប់លំនឹងដែលស្រាលជួយឱ្យអ្នកអាចថតបានយូរដោយមិនមានការហត់នឿយ។ រូបភាពដែលមានលំនឹងល្អជួយឱ្យអ្នកមើលមានអារម្មណ៍ស្រួលភ្នែក និង មិនមានវិលមុខឡើយ។ ធ្វើចលនាកាមេរ៉ាយឺតៗជួយឱ្យសាច់រឿងមានភាពរំជួលចិត្ត និង បង្ហាញពីភាពអស្ចារ្យនៃរូបភាព។ ផលិតករត្រូវហ្វឹកហាត់កាន់ទូរស័ព្ទឱ្យបានស្ទាត់ជំនាញមុននឹងចាប់ផ្ដើមផលិតភាពយន្តពិតប្រាកដ។ រៀបចំការកាន់ទូរស័ព្ទឱ្យមានតុល្យភាពជួយឱ្យដៃមិនមានភាពញ័រញាក់នៅពេលថតប្លង់វែងៗ។ ត្រួតពិនិត្យលំនឹងរូបភាពតាមរយៈអេក្រង់ទូរស័ព្ទឱ្យបានជាប់ជានិច្ចដើម្បីការពារកំហុសបច្ចេកទេស។ បច្ចេកទេសទប់លំនឹងរូបភាពដោយការដកដង្ហើមវែងៗជួយឱ្យដៃរបស់អ្នកមានភាពនឹងល្អបំផុត។ ហ្វឹកហាត់ការធ្វើចលនារាងកាយឱ្យមានភាពទន់ភ្លន់ជួយឱ្យការថតតាមតួអង្គមានភាពរលូន។ ជ្រើសរើសមុំថតដែលមិនតម្រូវឱ្យមានចលនាច្រើនប្រសិនបើអ្នកមិនមានឧបករណ៍ទប់លំនឹងអាជីព។ ប្រើប្រាស់ខ្សែជួយយោងទូរស័ព្ទដើម្បីបង្កើនសុវត្ថិភាព និង ស្ថេរភាពនៅពេលថតក្នុងទីតាំងពិបាក។ ការយល់ដឹងពីរបៀបប្រើប្រាស់ទម្ងន់ខ្លួនដើម្បីរក្សាលំនឹងកាមេរ៉ាគឺជាជំនាញដែលផលិតករគ្រប់រូបត្រូវមាន។ រូបភាពដែលនឹងថ្កល់បង្ហាញពីភាពហ្មត់ចត់ និង ការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃស្នាដៃ។ ស្ថិរភាពនៃរូបភាពជួយលើកកម្ពស់តម្លៃនៃភាពយន្តរបស់អ្នកឱ្យកាន់តែមានលក្ខណៈស្តង់ដារ។ ការកាត់តគឺជាដំណាក់កាលដ៏សំខាន់ដែលផលិតករអាចបញ្ចេញនូវសិល្បៈ ដើម្បីកែច្នៃរូបភាព និង បង្កើតភាពយន្តឱ្យមានភាពទាក់ទាញដល់អ្នកទស្សនាគ្រប់គ្នា។ កម្មវិធីកាត់តវីដេអូនៅលើទូរស័ព្ទដៃនាពេលបច្ចុប្បន្នមានសមត្ថភាពខ្ពស់មិនចាញ់កុំព្យូទ័រឡើយ។ ជ្រើសរើសកម្មវិធីដែលងាយស្រួលប្រើប្រាស់ជួយឱ្យការងារកាត់តមានភាពរហ័ស និង មានប្រសិទ្ធភាព។ រៀបចំប្លង់វីដេអូឱ្យត្រូវតាមលំដាប់លំដោយនៃសាច់រឿងគឺជាបេះដូងនៃការផលិតភាពយន្ត។ បន្ថែមផលប៉ះពាល់ផ្នែករូបភាពជួយឱ្យវីដេអូរបស់អ្នកមើលទៅមានភាពទាក់ទាញ និង ប្លែកភ្នែក។ ពណ៌តម្រូវឱ្យត្រូវនឹងអារម្មណ៍នៃសាច់រឿងគឺជាជំនាញដែលជួយឱ្យភាពយន្តមានភាពរស់រវើក។ ការប្រើប្រាស់ពណ៌ត្រជាក់ជួយបង្កើតបរិយាកាសនៃភាពភ័យរន្ធត់ ឬ ភាពទុក្ខសោកក្នុងសាច់រឿងឱ្យកាន់តែមានភាពរស់រវើក និង ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ក្តុកក្តួលតាម។ ការប្រើប្រាស់ពណ៌ក្ដៅជួយបង្ហាញពីភាពសប្បាយរីករាយ និង មនោសញ្ចេតនាផ្អែមល្ហែមរវាងតួអង្គក្នុងសាច់រឿងឱ្យកាន់តែមានភាពទាក់ទាញដល់អារម្មណ៍អ្នកទស្សនាគ្រប់គ្នា។ ប្រើប្រាស់អក្សររត់នៅលើអេក្រង់ជួយឱ្យអ្នកទស្សនាយល់កាន់តែច្បាស់ពីខ្លឹមសារដែលចង់បញ្ជាក់។ ការកាត់តតម្រូវឱ្យមានការផ្ដោតអារម្មណ៍ខ្ពស់ និង អត់ធ្មត់បំផុតដើម្បីទទួលបានលទ្ធផលល្អ។ រួមបញ្ចូលតន្ត្រីផ្ទៃក្រោយឱ្យត្រូវតាមចង្វាក់នៃសកម្មភាពតួអង្គជួយបង្កើនភាពជក់ចិត្ត។ ជ្រើសរើសប្រភេទអក្សរដែលងាយស្រួលអាន និង ត្រូវតាមទម្រង់នៃសាច់រឿងនីមួយៗ។ ប្រើប្រាស់បច្ចេកទេសផ្លាស់ប្តូរប្លង់ឱ្យមានភាពរលូនជួយឱ្យអ្នកមើលមិនមានអារម្មណ៍ថាដាច់សាច់រឿង។ កែសម្រួលល្បឿននៃវីដេអូឱ្យមានភាពយឺត ឬ លឿនតាមតម្រូវការនៃសាច់រឿងដែលចង់បង្ហាញ។ បន្ថែមសំឡេងបរិយាកាសដើម្បីឱ្យវីដេអូមើលទៅមានភាពពេញលេញ និង មានលក្ខណៈអាជីព។ ពិនិត្យមើលរាល់ចំណុចតភ្ជាប់នៃប្លង់នីមួយៗឱ្យបានហ្មត់ចត់បំផុតដើម្បីចៀសវាងភាពរអាក់រអួល។ ប្រើប្រាស់កម្មវិធីកាត់តដែលមានមុខងារស្រទាប់ច្រើនជួយឱ្យអ្នកអាចច្នៃប្រឌិតបានកាន់តែច្រើន។ រក្សាទុកឯកសារវីដេអូក្នុងកម្រិតគុណភាពខ្ពស់បំផុតដើម្បីឱ្យរូបភាពនៅតែច្បាស់ពេលបង្ហោះ។ ចែករំលែកសេចក្ដីព្រាងនៃវីដេអូទៅកាន់មិត្តភក្តិដើម្បីសុំមតិយោបល់កែលម្អមុននឹងបញ្ចប់ការងារ។ ខិតខំប្រឹងប្រែងរៀនសូត្រពីរបៀបផលិតភាពយន្តគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់អនាគត។ ចែករំលែកស្នាដៃរបស់អ្នកទៅកាន់ពិភពលោកនឹងជួយឱ្យអ្នកទទួលបានមតិស្ថាបនាដើម្បីកែលម្អ។ ទទួលយកការរិះគន់ក្នុងន័យស្ថាបនាគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពជាផលិតករ។ ការផលិតភាពយន្តមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកត់ត្រានូវប្រវត្តិសាស្ត្រ។ យុវជនកម្ពុជាគួរតែងាកមកប្រើប្រាស់ទូរស័ព្ទដៃក្នុងផ្លូវវិជ្ជមានដើម្បីបង្ហាញពីសមត្ថភាពពិតរបស់ខ្លួន។ បង្កើតខ្លឹមសារវីដេអូដែលមានតម្លៃនឹងជួយលើកកម្ពស់វប្បធម៌ និង អរិយធម៌ខ្មែរយើង។ តស៊ូព្យាយាមមិនបោះបង់បំណងប្រាថ្នានឹងនាំអ្នកទៅដល់គោលដៅដែលអ្នកចង់បានបំផុត។ យល់ដឹងពីបច្ចេកទេសទាំងប្រាំចំណុចខាងលើគឺជាគ្រឹះដ៏រឹងមាំសម្រាប់អ្នកចាប់ផ្ដើមដំបូង។ ពិភាក្សាជាមួយអ្នកជំនាញជួយឱ្យអ្នកទទួលបាននូវគន្លឹះថ្មីៗដែលមិនមាននៅក្នុងមេរៀន។ ប្រើប្រាស់បច្ចេកវិទ្យាឱ្យអស់ពីលទ្ធភាពដើម្បីបង្ហាញពីសក្ដានុពលនៃវិស័យភាពយន្តនៅកម្ពុជា។ ការបន្តអភិវឌ្ឍសមត្ថភាពជានិច្ចនឹងធ្វើឱ្យអ្នកក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។ ភាពជោគជ័យនៃផលិតករម្នាក់អាស្រ័យលើការតស៊ូ និង ការមិនឈប់ឈរនៃការរៀនសូត្រ។ ផលិតភាពយន្តគឺជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរ។ រាល់ស្នាដៃដែលអ្នកផលិតចេញមកគឺជាសក្ខីភាពនៃភាពច្នៃប្រឌិត និង ភាពឆ្លាតវៃរបស់អ្នក។ រក្សាភាពស្មោះត្រង់ក្នុងអាជីពជួយឱ្យអ្នកទទួលបានការគោរព និង ការគាំទ្រពីមហាជន។ ក្ដីស្រមៃរបស់អ្នកនឹងក្លាយជាការពិតប្រសិនបើអ្នកចាប់ផ្ដើមធ្វើវាដោយបេះដូង និង ជំនឿចិត្ត។ ច្នៃប្រឌិតគ្មានដែនកំណត់គឺជាកម្លាំងចលករដែលធ្វើឱ្យសិល្បៈភាពយន្តបន្តរីកចម្រើនជានិច្ច។ ប្រើប្រាស់ទូរស័ព្ទដៃដើម្បីផលិតភាពយន្តគឺជាបដិវត្តន៍ថ្មីមួយនៅក្នុងវិស័យសិល្បៈទីប្រាំពីរ។ ភាពជោគជ័យមិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ ប៉ុន្តែកើតចេញពីការអនុវត្តជារៀងរាល់ថ្ងៃ។ រៀនពីកំហុសឆ្គងកន្លងមកនឹងជួយឱ្យអ្នកកាន់តែមានភាពរឹងមាំ និង មានវិជ្ជាជីវៈខ្ពស់។ រក្សាស្មារតីចង់ចេះចង់ដឹងជានិច្ចគឺជាគន្លឹះដែលធ្វើឱ្យអ្នកផលិតភាពយន្តមិនដែលថយក្រោយ។ ផលិតភាពយន្តខ្នាតខ្លីគឺជាការផ្សងព្រេងមួយដែលពោរពេញទៅដោយបទពិសោធន៍ថ្មីៗជានិច្ច។ សាមគ្គីភាពក្នុងក្រុមការងារគឺជាថាមពលដ៏មហិមាដែលជួយឱ្យគ្រប់ឧបសគ្គត្រូវបានដោះស្រាយ។ ឱ្យតម្លៃលើពេលវេលា និង ទទួលខុសត្រូវគឺជាលក្ខណៈសម្បត្តិដ៏ល្អរបស់ផលិតករវ័យក្មេង។ ស្វែងយល់ពីចិត្តសាស្ត្ររបស់អ្នកមើលជួយឱ្យអ្នកអាចផលិតរឿងដែលត្រូវនឹងតម្រូវការទីផ្សារ។ រក្សានូវអត្តសញ្ញាណជាតិនៅក្នុងភាពយន្តគឺជាមោទនភាពដ៏ធំបំផុតសម្រាប់ផលិតករខ្មែរគ្រប់រូប។ បញ្ចប់ភាពយន្តដោយភាពជោគជ័យគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ បញ្ចប់អត្ថបទនេះសង្ឃឹមថាអ្នកនឹងទទួលបាននូវចំណេះដឹងថ្មីៗដើម្បីយកទៅអនុវត្តជាក់ស្ដែង។ ចាប់ផ្ដើមផលិតភាពយន្តខ្នាតខ្លីនៅថ្ងៃនេះគឺជាជំហានដំបូងឆ្ពោះទៅរកភាពជាអាជីពនាពេលអនាគត។